សាច់់គោអាំងចង្កាក់ជាប្រភេទសាច់គោអាំងដែលប្រជាជនខ្មែរចូលចិត្តបរិភោគជាងគេ។ ឯរបៀបធ្វើសាច់់គោអាំងចង្កាក់នេះដែរ ដំបូងគេត្រូវការសាច់គោដែលទន់ រួចហាន់ជាបន្ទះៗតូចល្មម។ បន្ទាប់មកយកសាច់គោដែលហាន់រួចប្រឡាក់ជាមួយគ្រឿងឱ្យបានសព្វល្អ រួចទុកចោល ៣០ នាទីទៅ ១ ម៉ោង ដើម្បីឱ្យសាច់ចូលជាតិបានល្អ។ ក្រោយពីទុកឱ្យវាចូលជាតិ គេយកសាច់ដែលប្រឡាក់ហើយនេះ មកដោតជាចង្កាក់ រួចយកវាទៅអាំងជាការស្រេច។ នៅពេលដែលសាច់គោអាំងចង្កាក់នេះឆ្អិន គេអាចបរិភោគវាជាមួយជ្រក់ល្ហុង រួមផ្សំជាមួយភេសជ្ជៈត្រជាក់ៗមួយចំនួនទៀតដែលធ្វើឱ្យរសជាតិនៃសាច់គោអាំងកាន់តែឆ្ងាញ់ពិសា។